ការជ្រើសរើសបន្ទប់ជួលត្រឹមត្រូវសម្រាប់ការសិក្សានៅសាកលវិទ្យាល័យគឺជាជំហានដំបូងដ៏សំខាន់បំផុតរបស់និស្សិតគ្រប់រូប។ ការរស់នៅជិតសាកលវិទ្យាល័យជួយឱ្យប្អូនៗនិស្សិតអាចសន្សំសំចៃពេលវេលាបានយ៉ាងច្រើនក្នុងការធ្វើដំណើរប្រចាំថ្ងៃ។ នៅពេលដែលផ្ទះជួលស្ថិតនៅក្បែរសាលារៀន និស្សិតមិនចាំបាច់ព្រួយបារម្ភរឿងការកកស្ទះចរាចរណ៍នៅម៉ោងមមាញឹកឡើយ។ ការជ្រើសរើសទីតាំងដែលអាចដើរទៅរៀនបានជួយកាត់បន្ថយការចំណាយលើការចាក់សាំងម៉ូតូបានមួយចំណែកធំ។ ម៉្យាងវិញទៀត ការជិះកង់ពីបន្ទប់ជួលទៅសាកលវិទ្យាល័យក៏ជាជម្រើសដ៏ល្អសម្រាប់សុខភាព និងការសន្សំថវិកា។ តំបន់ជុំវិញសាលារៀនច្រើនតែមានភាពងាយស្រួលក្នុងការស្វែងរកអាហារញ៉ាំ និងសម្ភារៈសិក្សាផ្សេងៗ។ ការស្នាក់នៅជិតបណ្ណាល័យជួយឱ្យនិស្សិតអាចមកស្រាវជ្រាវមេរៀនរហូតដល់យប់ជ្រៅដោយគ្មានការបារម្ភពីផ្លូវឆ្ងាយ។ ផ្លូវធ្វើដំណើរពីបន្ទប់ជួលទៅកាន់សាកលវិទ្យាល័យគួរតែមានប្រព័ន្ធភ្លើងបំភ្លឺច្បាស់លាស់នៅពេលរាត្រី។ សន្តិសុខតាមដងផ្លូវជារឿងសំខាន់ ដូច្នេះគួរជៀសវាងការជួលបន្ទប់នៅក្នុងផ្លូវដាច់ស្រយាលឬងងឹតពេក។ ការជ្រើសរើសទីតាំងដែលមានមនុស្សរស់នៅអ៊ូអរល្មមអាចផ្តល់អារម្មណ៍កក់ក្តៅ និងសុវត្ថិភាពជាងពេលធ្វើដំណើរ។ នៅរាជធានីភ្នំពេញ ទីតាំងជិតសាលារៀនតែងតែមានអំណោយផលល្អសម្រាប់និស្សិតដែលគ្មានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន។ ប្រសិនបើមានអាសន្ន ឬមានការប្រជុំក្រុមបន្ទាន់ និស្សិតអាចធ្វើដំណើរទៅសាលាបានយ៉ាងលឿនរហ័សទាន់ចិត្ត។ ផ្លូវលិចទឹកនៅរដូវវស្សាក៏ជាកត្តាដែលត្រូវពិចារណាផងដែរនៅពេលជ្រើសរើសទីតាំងស្នាក់នៅជុំវិញសាលា។ ការជ្រើសរើសបន្ទប់ជួលដែលមិនបាច់ឆ្លងកាត់ផ្លូវធំដែលមានឡានធំៗបើកបរច្រើន ជួយបង្កើនសុវត្ថិភាពផ្ទាល់ខ្លួន។ និស្សិតឆ្នាំទីមួយភាគច្រើនតែងតែស្វែងរកកន្លែងស្នាក់នៅណាដែលអាចដើរទៅសាលាបានដោយចំណាយពេលតិចជាងប្រាំនាទី។ ទីតាំងដែលមានផ្លូវធំទូលាយ និងងាយស្រួលរកឡានតាក់ស៊ី ឬកង់បីជួលក៏ផ្តល់ភាពងាយស្រួលដល់ការរស់នៅដែរ។ ការរស់នៅជិតមន្ទីរពេទ្យ ឬឱសថស្ថានក្នុងតំបន់សាកលវិទ្យាល័យផ្តល់ភាពកក់ក្តៅនៅពេលមានបញ្ហាសុខភាពអាសន្ន។ និស្សិតអាចចូលរួមកម្មវិធីក្រៅម៉ោងសិក្សានៅសាលាបានកាន់តែច្រើន ប្រសិនបើផ្ទះជួលរបស់ពួកគេនៅជិតនោះ។ ការធ្វើដំណើរជិតជួយកាត់បន្ថយភាពហត់នឿយ ធ្វើឱ្យនិស្សិតមានកម្លាំងចិត្តពេញលេញក្នុងការខិតខំរៀនសូត្រមេរៀន។ គួរពិនិត្យមើលថាតើតំបន់នោះសម្បូរទៅដោយសម្លេងរំខានពីការដ្ឋានសំណង់ ឬរោងចក្រឧស្សាហកម្មដែរឬទេ។ ការស្នាក់នៅក្នុងសហគមន៍ដែលមាននិស្សិតរស់នៅច្រើនបង្កើតបរិយាកាសសិក្សាដ៏ល្អ និងមានការយោគយល់គ្នា។ ទីតាំងបន្ទប់ជួលដែលនៅជិតចំណតរថយន្តក្រុងសាធារណៈក៏ជាជម្រើសដ៏ប្រសើរសម្រាប់អ្នកចូលចិត្តធ្វើដំណើរតាមឡានក្រុង។ ការដើរទៅរៀនជារៀងរាល់ព្រឹកជួយឱ្យរាងកាយមានភាពស្វាហាប់ និងទទួលបានខ្យល់អាកាសបរិសុទ្ធមុនចូលថ្នាក់។ មុនសម្រេចចិត្តជួល គួរតែសាកល្បងធ្វើដំណើរពីបន្ទប់នោះទៅសាលាដើម្បីដឹងពីរយៈពេលពិតប្រាកដនៃការធ្វើដំណើរ។ កត្តាទីតាំង និងភាពងាយស្រួលក្នុងការធ្វើដំណើរនៅតែជាអាទិភាពចម្បងដែលមិនអាចរំលងបានឡើយសម្រាប់អ្នកសិក្សា។ ការជ្រើសរើសកន្លែងរស់នៅដែលផ្តល់ភាពងាយស្រួលដល់ការរៀនសូត្រនឹងនាំមកនូវលទ្ធផលសិក្សាដ៏គាប់ប្រសើរ។ ការកំណត់ថវិកាប្រចាំខែឱ្យបានច្បាស់លាស់ជួយឱ្យនិស្សិតអាចគ្រប់គ្រងការចំណាយរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព។ ជាទូទៅ តម្លៃជួលបន្ទប់ដែលនៅជិតសាកលវិទ្យាល័យតែងតែមានតម្លៃថ្លៃជាងតំបន់ដែលនៅឆ្ងាយបន្តិចបន្តួច។ និស្សិតត្រូវប្រៀបធៀបតម្លៃបន្ទប់ជួលជាច្រើនកន្លែងមុននឹងសម្រេចចិត្តកក់ប្រាក់ដើម្បីទទួលបានតម្លៃសមរម្យ។ ការគណនាថ្លៃឈ្នួលបន្ទប់មិនមែនមើលតែលើថ្លៃផ្ទះនោះទេ គឺត្រូវបូករួមទាំងការចំណាយប្រចាំថ្ងៃផ្សេងទៀត។ ថ្លៃទឹក និងថ្លៃអគ្គិសនីគឺជាចំណាយប្រចាំខែដ៏សំខាន់ដែលមិនអាចមើលរំលងបានឡើយនៅក្នុងបន្ទប់ជួលនីមួយៗ។ ម្ចាស់ផ្ទះជួលខ្លះគិតថ្លៃភ្លើងតាមតម្លៃរដ្ឋ ប៉ុន្តែខ្លះទៀតគិតតម្លៃខ្ពស់ជាងនេះតាមការកំណត់ផ្ទាល់ខ្លួនរបស់គេ។ ការសាកសួរពីថ្លៃសេវាប្រមូលសំរាម និងថ្លៃសន្តិសុខជួយការពារកុំឱ្យមានការចំណាយបន្ថែមដែលមិនរំពឹងទុក។ សេវាអ៊ីនធឺណិតមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការស្រាវជ្រាវ ដូច្នេះត្រូវដឹងថាវាត្រូវបានរួមបញ្ចូលក្នុងថ្លៃបន្ទប់ឬអត់។ ការជ្រើសរើសបន្ទប់ដែលមានតម្លៃសមរម្យជួយសម្រាលបន្ទុកហិរញ្ញវត្ថុរបស់ឪពុកម្តាយដែលនៅឯស្រុកកំណើត។ និស្សិតគួរតែបង្កើតតារាងចំណាយលម្អិតដើម្បីដឹងថាតើត្រូវចំណាយលើអ្វីខ្លះក្រៅពីថ្លៃជួលផ្ទះប្រចាំខែ។ ការសន្សំសំចៃលើការប្រើប្រាស់ទឹកនិងភ្លើងជារៀងរាល់ថ្ងៃជួយកាត់បន្ថយវិក្កយបត្រនៅចុងខែបានយ៉ាងច្រើន។ ពេលខ្លះ បន្ទប់ជួលដែលមានតម្លៃថោកពេកអាចនឹងមិនមានផាសុកភាព ឬខ្វះខាតសេវាកម្មចាំបាច់ណាមួយមិនខាន។ គួរជៀសវាងការជួលបន្ទប់ដែលមានតម្លៃខ្ពស់ហួសពីសមត្ថភាពហិរញ្ញវត្ថុពិតប្រាកដរបស់គ្រួសារយើង។ ការស្វែងរកបន្ទប់ជួលដែលមានការបញ្ចុះតម្លៃសម្រាប់និស្សិតគឺជាឱកាសល្អក្នុងការសន្សំថវិកាទុក។ និស្សិតអាចជ្រើសរើសបន្ទប់ដែលមិនទាន់មានដេគ័រ ឬសម្ភារៈទំនើបដើម្បីទទួលបានតម្លៃជួលទាបជាងមុន។ ការចំណាយលើការហូបចុកប្រចាំថ្ងៃក៏ត្រូវបែងចែកឱ្យដាច់ពីថ្លៃឈ្នួលផ្ទះដើម្បីកុំឱ្យមានវិបត្តិហិរញ្ញវត្ថុ។ ត្រូវប្រាកដថាម្ចាស់ផ្ទះចេញវិក្កយបត្រច្បាស់លាស់រាល់ពេលទូទាត់ប្រាក់ដើម្បីជៀសវាងការភ័ន្តច្រឡំផ្សេងៗ។ ការយល់ដឹងពីតម្លៃទីផ្សារនៃបន្ទប់ជួលនៅក្នុងតំបន់នោះជួយឱ្យយើងមិនចាញ់បោកការទារតម្លៃហួសហេតុ។ ការគ្រប់គ្រងលុយកាក់បានល្អក្នុងអំឡុងពេលរៀនសាកលវិទ្យាល័យជួយបណ្តុះទម្លាប់រស់នៅដោយមានការទទួលខុសត្រូវ។ ការជ្រើសរើសបន្ទប់ជួលដែលមានកង្ហារជំនួសឱ្យម៉ាស៊ីនត្រជាក់អាចជួយសន្សំសំចៃថ្លៃអគ្គិសនីបានច្រើនលើសលប់។ ការបង់ថ្លៃឈ្នួលផ្ទះឱ្យបានទៀងទាត់តាមកាលកំណត់បង្កើតទំនុកចិត្តល្អរវាងនិស្សិតនិងម្ចាស់ផ្ទះជួល។ ពេលខ្លះការជួលផ្ទះល្វែងទាំងមូលហើយចែកគ្នារស់នៅអាចមានតម្លៃធូរថ្លៃជាងការជួលបន្ទប់ដាច់ដោយឡែក។ ត្រូវត្រៀមបម្រុងថវិកាមួយចំនួនសម្រាប់ករណីបន្ទាន់ដូចជាការជួសជុលសម្ភារៈប្រើប្រាស់ដែលខូចខាត។ ការរៀបចំផែនការហិរញ្ញវត្ថុដ៏ហ្មត់ចត់ជួយឱ្យការរស់នៅឆ្ងាយពីផ្ទះមានភាពរលូននិងគ្មានសម្ពាធចិត្ត។ ការស្នាក់នៅក្នុងបន្ទប់ដែលសមល្មមនឹងថវិកាធ្វើឱ្យយើងមានអារម្មណ៍រីករាយ និងផ្តោតលើការរៀនសូត្របានពេញលេញ។ ការយល់ដឹងពីការចំណាយគ្រប់ជ្រុងជ្រោយជួយឱ្យការរស់នៅជាជម្រើសដ៏ឆ្លាតវៃសម្រាប់អនាគត។ សុវត្ថិភាពផ្ទាល់ខ្លួនគឺជាកត្តាដ៏សំខាន់បំផុតដែលមិនអាចធ្វេសប្រហែសបានឡើយនៅពេលរស់នៅឆ្ងាយពីគ្រួសារ។ មុននឹងសម្រេចចិត្តជួលបន្ទប់ ត្រូវពិនិត្យមើលថាតើទ្វារ និងបង្អួចមានគន្លឹះចាក់សោត្រឹមត្រូវនិងរឹងមាំដែរឬទេ។ ការមានកាមេរ៉ាសុវត្ថិភាពតាមច្រកចេញចូលនៃអគារស្នាក់នៅជួយបង្កើនទំនុកចិត្ត និងសុវត្ថិភាពដល់និស្សិត។ ផ្ទះជួលដែលមានអ្នកយាម ឬមានម្ចាស់ផ្ទះរស់នៅក្បែរនោះតែងតែមានសុវត្ថិភាពខ្ពស់ជាងផ្ទះដែលគ្មានអ្នកមើលការខុសត្រូវ។ គួរស្វែងយល់ពីប្រវត្តិនៃតំបន់ជុំវិញនោះដើម្បីប្រាកដថាគ្មានបញ្ហាចោរកម្ម ឬការជួញដូរគ្រឿងញៀនឡើយ។ ការជៀសវាងកន្លែងដែលមានល្បែងស៊ីសងជួយការពារខ្លួនយើងពីបរិយាកាសមិនល្អ និងការរំខាននានា។ ប្រព័ន្ធការពារអគ្គិភ័យ និងច្រកចេញអាសន្នក៏ជាចំណុចសំខាន់ដែលអគារស្នាក់នៅទំនើបគួរតែមានសម្រាប់អ្នកជួល។ ការមានរបងព័ទ្ធជុំវិញអគាររឹងមាំជួយទប់ស្កាត់ជនប្លែកមុខមិនឱ្យចូលមកក្នុងបរិវេណផ្ទះជួលបានដោយងាយស្រួល។ និស្សិតស្រីគួរតែយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាព ដោយជ្រើសរើសបន្ទប់ជួលណាដែលមានសន្តិសុខតឹងរ៉ឹងបំផុត។ ការស្គាល់លេខទូរស័ព្ទរបស់អាជ្ញាធរមូលដ្ឋាន ឬប៉ុស្តិ៍នគរបាលជិតបំផុតគឺជាការត្រៀមលក្ខណៈដ៏ល្អសម្រាប់សង្គ្រោះអាសន្ន។ បរិយាកាសជុំវិញបន្ទប់ជួលគួរតែមានភាពស្ងប់ស្ងាត់ល្អ មិនសម្បូរទៅដោយក្រុមអ្នកលេងបង្កជម្លោះផ្សេងៗ។ ការចតម៉ូតូ ឬកង់នៅក្នុងកន្លែងដែលមានសោរចាក់ត្រឹមត្រូវជួយការពារទ្រព្យសម្បត្តិផ្ទាល់ខ្លួនពីការបាត់បង់។ គួរពិនិត្យមើលប្រព័ន្ធខ្សែភ្លើងនៅក្នុងបន្ទប់ថាតើមានការតភ្ជាប់ត្រឹមត្រូវនិងមានសុវត្ថិភាពពីការឆ្លងចរន្តអគ្គិសនីដែរឬទេ។ ការរស់នៅក្នុងកន្លែងដែលមានពន្លឺភ្លើងគ្រប់គ្រាន់ធ្វើឱ្យជនខិលខូចមិនហ៊ានធ្វើសកម្មភាពផ្តេសផ្តាសឡើយ។ ការបង្កើតទំនាក់ទំនងល្អជាមួយអ្នកជិតខាងជួយឱ្យយើងមានអ្នកជួយមើលការខុសត្រូវពេលយើងមិននៅបន្ទប់។ មិនគួរដើរចូលក្នុងផ្លូវងងឹតម្នាក់ឯងនៅពេលយប់ជ្រៅនោះទេ ទោះបីជាផ្ទះជួលនៅជិតសាលាក៏ដោយ។ ម្ចាស់ផ្ទះជួលដែលយកចិត្តទុកដាក់លើសុវត្ថិភាពភ្ញៀវតែងតែមានការត្រួតពិនិត្យជនប្លែកមុខយ៉ាងហ្មត់ចត់។ ការជ្រើសរើសស្នាក់នៅជាន់ខ្ពស់បន្តិចអាចជួយកាត់បន្ថយហានិភ័យពីការលួចទ្រព្យសម្បត្តិតាមបង្អួចបានមួយកម្រិត។ ត្រូវប្រាកដថាគន្លឹះទ្វារបន្ទប់ទឹក និងទ្វាររ៉ូតខាងមុខមានភាពរឹងមាំ និងមិនងាយនឹងត្រូវគេគាស់ឡើយ។ ការពិភាក្សាជាមួយនិស្សិតដែលធ្លាប់រស់នៅទីនោះជួយឱ្យយើងដឹងពីស្ថានភាពសុវត្ថិភាពពិតប្រាកដនៃកន្លែងនោះ។ កន្លែងស្នាក់នៅដែលមានសណ្តាប់ធ្នាប់ល្អជួយឱ្យនិស្សិតមានអារម្មណ៍ជ្រះថ្លា និងមិនមានការភ័យខ្លាចអ្វីឡើយ។ ការរក្សាសុវត្ថិភាពផ្ទាល់ខ្លួនចាប់ផ្តើមចេញពីការប្រុងប្រយ័ត្នខ្ពស់របស់យើងរាល់ពេលចេញចូលបន្ទប់។ ការមិនអនុញ្ញាតឱ្យជនប្លែកមុខចូលក្នុងបន្ទប់ដោយគ្មានហេតុផលច្បាស់លាស់ជាវិធានការការពារដ៏ឆ្លាតវៃ។ បរិយាកាសរស់នៅដែលមានសុវត្ថិភាពខ្ពស់ជួយឱ្យអាណាព្យាបាលនៅស្រុកកំណើតមានភាពកក់ក្តៅនិងអស់បារម្ភ។ សន្តិសុខល្អនៅក្នុងផ្ទះជួលរួមចំណែកយ៉ាងធំធេងក្នុងការជួយឱ្យការសិក្សារបស់និស្សិតទទួលបានជោគជ័យ។ ការជ្រើសរើសកន្លែងរស់នៅប្រកបដោយសុវត្ថិភាពគឺជាការវិនិយោគលើសេចក្តីសុខផ្លូវចិត្តរបស់ខ្លួនឯង។ ការជ្រើសរើសរស់នៅរួមគ្នាជាមួយមិត្តភក្តិជួយកាត់បន្ថយការចំណាយលើថ្លៃឈ្នួលបន្ទប់បានពាក់កណ្តាល។ មិត្តរួមបន្ទប់ដ៏ល្អគឺជាអ្នកដែលអាចយោគយល់ និងជួយជ្រោមជ្រែងគ្នាក្នុងការសិក្សានៅសាកលវិទ្យាល័យ។ ការបែងចែកការចំណាយលើថ្លៃទឹកនិងថ្លៃភ្លើងឱ្យបានច្បាស់លាស់ជួយជៀសវាងជម្លោះមិនល្អជាមួយគ្នា។ មុននឹងសម្រេចចិត្តរស់នៅជាមួយគ្នា គួរតែជជែកគ្នាពីទម្លាប់ផ្ទាល់ខ្លួន និងម៉ោងពេលដេកដើរឱ្យបានយល់ចិត្ត។ ការកំណត់កាលវិភាគសម្អាតបន្ទប់ជួយឱ្យកន្លែងស្នាក់នៅមានអនាម័យល្អ និងមានសណ្តាប់ធ្នាប់ជានិច្ច។ ការគោរពឯកជនភាពរបស់មិត្តរួមបន្ទប់ជារឿងចាំបាច់បំផុតដើម្បីរក្សាទំនាក់ទំនងល្អឱ្យបានយូរអង្វែង។ ប្រសិនបើមានមិត្តភក្តិមកលេងបន្ទប់ គួរតែសុំការអនុញ្ញាតពីមិត្តរួមបន្ទប់ជាមុនសិនដើម្បីកុំឱ្យមានការរំខាន។ ការចែករំលែកសម្ភារៈប្រើប្រាស់ក្នុងផ្ទះដូចជាឆ្នាំងដាំបាយ ឬទូទឹកកកជួយសន្សំសំចៃកន្លែងទំនេរក្នុងបន្ទប់។ ការជ្រើសរើសមិត្តរួមបន្ទប់ដែលមានជំនាញសិក្សាស្រដៀងគ្នាជួយឱ្យយើងអាចពិភាក្សាមេរៀនជាមួយគ្នាបានយ៉ាងងាយ។ ភាពមិនចុះសម្រុងគ្នាបន្តិចបន្តួចអាចដោះស្រាយបានតាមរយៈការជជែកវែកញែកដោយសន្តិវិធី និងការយោគយល់។ ការយល់ចិត្តគ្នាទៅវិញទៅមកបង្កើតបរិយាកាសរស់នៅប្រកបដោយភាពកក់ក្តៅដូចជាសមាជិកគ្រួសារតែមួយ។ និស្សិតគួរតែរៀនសម្របខ្លួនទៅនឹងការរស់នៅជាក្រុមដើម្បីត្រៀមខ្លួនសម្រាប់ជីវិតការងារទៅថ្ងៃអនាគត។ ការមិនយករបស់របរផ្ទាល់ខ្លួនរបស់មិត្តរួមបន្ទប់មកប្រើប្រាស់ដោយគ្មានការអនុញ្ញាតជារបៀបរស់នៅប្រកបដោយសីលធម៌។ ការបង្កើតច្បាប់រួមខ្លីៗនៅក្នុងបន្ទប់ជួយឱ្យការរស់នៅជាមួយគ្នាមានភាពរលូន និងគ្មានបញ្ហារកាំរកូសឡើយ។ នៅពេលដែលមានមិត្តរួមបន្ទប់ឈឺ យើងអាចជួយមើលថែ និងទិញថ្នាំសង្កូវឱ្យគ្នាទៅវិញទៅមកបានទាន់ពេល។ ការចំណាយលើការទិញគ្រឿងទេសរួមគ្នាសម្រាប់ធ្វើម្ហូបញ៉ាំក្នុងបន្ទប់ជួយសន្សំលុយបានច្រើនជាងការទិញអាហារខាងក្រៅ។ គួរជៀសវាងការបង្កើតសម្លេងរំខានខ្លាំងនៅពេលយប់ជ្រៅដែលជាម៉ោងមិត្តរួមបន្ទប់ត្រូវសម្រាកកាយ។ ការជ្រើសរើសមិត្តរួមបន្ទប់ដែលមានភាពស្មោះត្រង់និងមានទំនួលខុសត្រូវខ្ពស់ជួយការពារទ្រព្យសម្បត្តិមិនឱ្យបាត់បង់។ ការពិភាក្សាគ្នាដោយបើកចំហររាល់ពេលមានបញ្ហាមិនពេញចិត្តជួយឱ្យមិនមានការថ្នាំងថ្នាក់ចិត្តនឹងគ្នាឡើយ។ ជីវិតជានិស្សិតនឹងកាន់តែមានន័យនិងសប្បាយរីករាយនៅពេលជួបមិត្តរួមបន្ទប់ដែលត្រូវរ៉ូវគ្នាគ្រប់រឿង។ ការរស់នៅរួមគ្នាជួយកាត់បន្ថយភាពឯកោ និងការនឹកផ្ទះរបស់និស្សិតដែលទើបតែមកពីខេត្តឆ្ងាយៗ។ ការមានទឹកចិត្តអត់ធ្មត់ និងលះបង់ប្រយោជន៍ផ្ទាល់ខ្លួនខ្លះជួយឱ្យការរស់នៅជាក្រុមមានភាពសុខដុមរមនា។ ត្រូវប្រាកដថាមិត្តរួមបន្ទប់មានលទ្ធភាពបង់ថ្លៃផ្ទះទៀងទាត់ដើម្បីកុំឱ្យប៉ះពាល់ដល់យើងម្នាក់ឯង។ ការរៀបចំកន្លែងរៀនសូត្រផ្ទាល់ខ្លួនឱ្យមានសណ្តាប់ធ្នាប់ជួយមិនឱ្យរំខានដល់កន្លែងរស់នៅរបស់មិត្តភក្តិ។ ការរស់នៅជាក្រុមផ្តល់បទពិសោធន៍ជីវិតដ៏អស្ចារ្យដែលមិនអាចបំភ្លេចបានក្នុងឆាកជីវិតជានិស្សិតសាកលវិទ្យាល័យ។ ការសហការគ្នាយ៉ាងល្អក្នុងការរស់នៅបង្កើតបានជាចំណងមិត្តភាពដ៏រឹងមាំរហូតដល់បញ្ចប់ការសិក្សា។ ការពិនិត្យកិច្ចសន្យាជួលផ្ទះឱ្យបានលម្អិតមុនពេលចុះហត្ថលេខាជួយការពារសិទ្ធិស្របច្បាប់របស់យើងទាំងអស់គ្នា។ និស្សិតត្រូវស្វែងយល់ឱ្យច្បាស់ពីចំនួនប្រាក់កក់ដែលត្រូវបង់ថាតើត្រូវកក់មុនចំនួនប៉ុន្មានខែឱ្យពិតប្រាកដ។ ការបញ្ជាក់ជាមួយម្ចាស់ផ្ទះពីលក្ខខណ្ឌនៃការដកប្រាក់កក់វិញនៅពេលបញ្ចប់កិច្ចសន្យាជារឿងសំខាន់បំផុត។ ជាទូទៅ រយៈពេលនៃកិច្ចសន្យាជួលបន្ទប់សម្រាប់និស្សិតមានកាលកំណត់ចាប់ពីប្រាំមួយខែរហូតដល់មួយឆ្នាំ។ ប្រសិនបើយើងចាកចេញមុនកាលកំណត់នៃកិច្ចសន្យា នោះយើងអាចនឹងត្រូវបាត់បង់ប្រាក់កក់ទាំងស្រុង។ មុនពេលផ្លាស់ប្តូរចូលរស់នៅ គួរតែពិនិត្យមើលសម្ភារៈក្នុងបន្ទប់ថាតើមានការខូចខាតណាមួយដែរឬទេ។ ការថតរូបភាពស្ថានភាពបន្ទប់មុនពេលចូលរស់នៅជួយធ្វើជាភស្តុតាងនៅពេលយើងរើចេញទៅវិញ។ កិច្ចសន្យាគួរតែចែងឱ្យច្បាស់ថាតើអ្នកណាជាអ្នកទទួលខុសត្រូវលើការជួសជុលប្រព័ន្ធទឹកនិងភ្លើងដែលខូច។ ប្រសិនបើអំពូលភ្លើង ឬទ្វារបន្ទប់ទឹកមានការខូចខាតដោយសារការប្រើប្រាស់ទូទៅ ម្ចាស់ផ្ទះគួរជាអ្នកជួសជុល។ ការយល់ដឹងពីលក្ខខណ្ឌនៃការឡើងថ្លៃផ្ទះជួយការពារកុំឱ្យម្ចាស់ផ្ទះតម្លើងថ្លៃបន្ទប់តាមអំពើចិត្ត។ រាល់កិច្ចព្រមព្រៀងទាំងអស់គួរតែធ្វើឡើងជាលាយលក្ខណ៍អក្សរ និងមានការដឹងឮពីអាជ្ញាធរមូលដ្ឋានបើចាំបាច់។ ការអានរាល់ចំណុចតូចៗនៅក្នុងលិខិតកិច្ចសន្យាជួយការពារយើងពីការចាញ់បោកល្បិចច្បាប់ផ្សេងៗ។ និស្សិតគួរតែសុំច្បាប់ចម្លងនៃកិច្ចសន្យាជួលទុកមួយច្បាប់ដើម្បីងាយស្រួលផ្ទៀងផ្ទាត់នៅពេលមានបញ្ហា។ ការសាកសួរពីលក្ខខណ្ឌនៃការអនុញ្ញាតឱ្យមានភ្ញៀវស្នាក់នៅបណ្តោះអាសន្នជួយជៀសវាងការផាកពិន័យ។ ម្ចាស់ផ្ទះជួលមួយចំនួនអាចនឹងមានច្បាប់ហាមឃាត់ការចិញ្ចឹមសត្វចិញ្ចឹមដូចជាឆ្កែឬឆ្មាក្នុងបន្ទប់។ កិច្ចសន្យាដែលច្បាស់លាស់បង្កើតទំនុកចិត្តនិងភាពស្មោះត្រង់រវាងអ្នកជួលនិងអ្នកផ្តល់សេវាជួលផ្ទះ។ ការគោរពតាមលក្ខខណ្ឌច្បាប់ដែលបានចែងក្នុងកិច្ចសន្យាបង្ហាញពីការយល់ដឹងខ្ពស់របស់និស្សិត។ ប្រសិនបើមានចំណុចណាមួយមិនច្បាស់លាស់ និស្សិតគួរតែសួរដេញដោលម្ចាស់ផ្ទះឱ្យអស់សង្ស័យជាមុនសិន។ ការចុះកិច្ចសន្យាត្រឹមត្រូវជួយឱ្យការរស់នៅរបស់យើងមានភាពស្របច្បាប់ និងមានសេចក្តីសុខផ្លូវចិត្ត។ លក្ខខណ្ឌនៃការបង់ប្រាក់ពិន័យក្នុងករណីយឺតយ៉ាវក៏ត្រូវតែមានចែងក្នុងកិច្ចសន្យាឱ្យបានច្បាស់លាស់ដែរ។ ការយល់ដឹងពីសិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួនឯងជានិស្សិតជួយឱ្យយើងក្លាយជាអ្នកជួលដ៏ល្អម្នាក់។ គួរជៀសវាងការចុះកិច្ចសន្យាណាដែលមានលក្ខខណ្ឌបង្ខិតបង្ខំ ឬមិនមានភាពយុត្តិធម៌សម្រាប់អ្នកជួល។ ការរៀបចំឯកសារផ្ទាល់ខ្លួនដូចជាអត្តសញ្ញាណប័ណ្ណឱ្យបានត្រឹមត្រូវសម្រាប់ធ្វើកិច្ចសន្យាជារឿងចាំបាច់។ ការប្រាស្រ័យទាក់ទងដោយផ្អែកលើច្បាប់ទម្លាប់ជួយដោះស្រាយរាល់ការយល់ច្រឡំរវាងភាគីទាំងសងខាង។ កិច្ចសន្យាជួលដ៏ត្រឹមត្រូវគឺជាខែលការពារផលប្រយោជន៍ហិរញ្ញវត្ថុរបស់និស្សិតក្នុងអំឡុងពេលសិក្សា។ ការយកចិត្តទុកដាក់លើរឿងផ្លូវច្បាប់តូចតាចជួយឱ្យជីវិតរស់នៅឆ្ងាយពីផ្ទះគ្មានការរំខានណាមួយឡើយ។ នៅពេលបញ្ចប់កិច្ចសន្យាដោយជោគជ័យ និស្សិតនឹងទទួលបានប្រាក់កក់ត្រឡប់មកវិញដោយគ្មានការកាត់កង។ សរុបសេចក្តីមក ការរៀបចំផែនការ និងការពិចារណាគ្រប់ជ្រុងជ្រោយលើកត្តាទាំងអស់នេះ នឹងធានាបាននូវការរស់នៅដ៏មានសុវត្ថិភាព និងជោគជ័យក្នុងការសិក្សា។